ការរីកចម្រើននៃវេទិកាស្ទ្រីម និងការប្រើប្រាស់ខ្សែភាពយន្តឌីជីថលនៅកម្ពុជាបានធ្វើឲ្យការទស្សនាខ្សែភាពយន្ត និងមាតិកាវីដេអូមានភាពងាយស្រួលជាងមុន ។ នៅកម្ពុជា ទីផ្សារនេះក៏កំពុងរីកចម្រើនគួរឲ្យកត់សម្គាល់ដែរ ដោយមានវេទិកាជាច្រើនបានចូលមកបំពេញតម្រូវការរបស់អ្នកទស្សនា។ វេទិកាទាំងនេះផ្ដល់នូវជម្រើសមាតិកាដ៏សម្បូរបែប ចាប់ពីភាពយន្តខ្មែរ រហូតដល់ភាពយន្តបរទេសល្បីៗ។ បច្ចុប្បន្នកម្ពុជា មានវេទិកាស្ទ្រីមសំខាន់ៗមួយចំនួនកំពុងដំណើរការ និងទទួលបានការគាំទ្រនៅកម្ពុជា។ ចៃកុនធីវី (jaikonTV) ផ្ដោតសំខាន់លើ មាតិការឿងអាស៊ីជាច្រើនប្រភេទ ដូចជារឿងភាគកូរ៉េ រឿងភាគចិន រឿងភាគថៃ និងរឿងភាគខ្មែរជាដើម។ លក្ខណៈពិសេស វេទិកានេះមានលក្ខណៈពិសេសមួយគឺវា អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចបង្កើត និងបង្ហោះមាតិកា ផ្ទាល់ខ្លួនបាន។ នេះជាឱកាសសម្រាប់អ្នកផលិតវីដេអូក្នុងស្រុក ពិសេសយុវជនខ្មែរ ដែលមានទេពកោសល្យអាចបង្ហាញស្នាដៃរបស់ពួកគេទៅកាន់ទស្សនិកជនកាន់តែទូលំទូលាយ។ ចៃកុនធីវី មានគោលបំណងច្បាស់លាស់ក្នុងការលើកស្ទួយ និងពង្រីកឧស្សាហកម្មភាពយន្ត និងវីដេអូក្នុងស្រុក ដោយផ្តល់វេទិកាសម្រាប់អ្នកផលិតខ្មែរប្រកួតប្រជែង និងបង្ហាញស្នាដៃរបស់ពួកគេ ទៅឱ្យទស្សនិកជនទូលំទូលាយ។ ណែតហ្ល្វិច (Netflix) គឺជាវេទិកាស្ទ្រីមអន្តរជាតិដែលមានទំនាក់ទំនងខ្លាំង និងមានអ្នកប្រើប្រាស់ច្រើនជាងគេនៅលើពិភពលោក។ វាផ្ដល់នូវ មាតិការឿងភាពយន្ត និងរឿងភាគអន្តរជាតិ ជាច្រើនប្រភេទ រាប់ពាន់រឿងមកពីជុំវិញពិភពលោក។ លក្ខណៈពិសេស ក្រៅពីមាតិកាអន្តរជាតិ ណែតហ្ល្វិចក៏បានចាប់ផ្ដើមបន្ថែម មាតិកាខ្មែរ មួយចំនួនផងដែរ។ វាបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយភាពយន្តខ្មែរទៅកាន់ឆាកអន្តរជាតិ ដោយផ្តល់ឱកាសឲ្យអ្នកផលិតខ្មែរបង្ហាញស្នាដៃ និងចែករំលែកវប្បធម៌ជាតិរបស់ខ្លួនទៅកាន់សហគមន៍ពិភពលោក។ ណែតហ្ល្វិច ត្រូវបានគេស្គាល់ថាមានគុណភាពបង្ហាញរូបភាពច្បាស់ និងបទពិសោធន៍ទស្សនាដ៏ល្អ។ អាយ វ៉ាន់ដឺ (iWonder) គឺជាវេទិកាស្ទ្រីមមួយដែលមានលក្ខណៈពិសេសផ្តោតសំខាន់ទៅលើមាតិកាឯកសារ និងការផ្សាយពាណិជ្ជកម្មជាចម្បង ដោយផ្តល់ជូនទស្សនិកជននូវវីដេអូដែលផ្អែកលើព្រឹត្តិការណ៍ពិត ការស៊ើបអង្កេត និងមាតិកាដែលជួយបង្កើនចំណេះដឹងអំពីសង្គមនិងពិភពលោក។ នេះអាចមានន័យថា វេទិកានេះអាចដំណើរការដោយផ្អែកលើគំរូផ្សាយពាណិជ្ជកម្ម ដែលអ្នកប្រើប្រាស់អាចទស្សនាមាតិកាដោយឥតគិតថ្លៃ ប៉ុន្តែត្រូវមើលការផ្សាយពាណិជ្ជកម្ម។ វាក៏អាចជាវេទិកាដែលផ្ដល់សេវាកម្មសម្រាប់ក្រុមហ៊ុន ឬអាជីវកម្មក្នុងការផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់ពួកគេតាមរយៈវីដេអូស្ទ្រីម។ ការប្រើប្រាស់ខ្សែភាពយន្តឌីជីថលនៅកម្ពុជា កំពុងតែរីកចម្រើនជាលំដាប់ ដោយសារកត្តាជាច្រើន ដូចជា ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ការចូលមកកាន់ទីផ្សាររបស់វេទិកាអន្តរជាតិ និងក្នុងស្រុក រួមជាមួយការកើនឡើងនៃការផលិតមាតិកាខ្មែរ។ ការរីករាលដាលនៃបណ្ដាញអ៊ីនធឺណេតទូទាំងប្រទេស សហគមន៍ជាច្រើនទាំងក្នុងទីក្រុង និងជនបទ បានអាចចូលប្រើអ៊ីនធឺណេតបានយ៉ាងងាយស្រួល ជាមួយនឹងការកើនឡើងនៃការកាន់កាប់ស្មាតហ្វូន។ វាមានភាពងាយស្រួល អ្នកទស្សនាអាចទស្សនាភាពយន្តបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈទូរស័ព្ទដៃ កុំព្យូទ័រ ឬទូរទស្សន៍ឆ្លាតវៃ។ វេទិកាស្ទ្រីមផ្ដល់នូវជម្រើសមាតិកាដ៏សម្បូរបែប ទាំងរឿងក្នុងស្រុក និងក្រៅស្រុក ដោយផ្តល់ឱកាសដ៏ទូលំទូលាយសម្រាប់ទស្សនិកជនក្នុងការជ្រើសរើសមើលមាតិកាដែលសមស្របទៅនឹងចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តរបស់ខ្លួន។ វាមានតម្លៃល្មម ព្រោះថ្លៃសេវាប្រចាំខែរបស់វេទិកាស្ទ្រីមភាគច្រើនមានតម្លៃសមរម្យសម្រាប់ប្រជាជនខ្មែរ។ វេទិកាទាំងនេះផ្ដល់គុណភាពវីដេអូ និងសំឡេងល្អប្រសើរ ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ទស្សនិកជន។ នេះធ្វើឲ្យបទពិសោធន៍ទស្សនាកាន់តែរីករាយ ពីព្រោះទស្សនិកជនអាចរីករាយជាមួយរឿងរ៉ាវដែលពេញចិត្ត ក្នុងគុណភាពរូបភាពច្បាស់ និងសំឡេងច្បាស់ល្អ ។ ការប្រើប្រាស់វេទិកាស្ទ្រីមជួយកាត់បន្ថយការលួចចម្លង ពីព្រោះវេទិកាទាំងនេះផ្តល់មាតិកាដែលមានសិទ្ធិច្បាស់លាស់ និងបានបញ្ចូលតាមកិច្ចសន្យាជាផ្លូវការ។ វាជាការគាំទ្រដល់ឧស្សាហកម្មភាពយន្តស្របច្បាប់។ ប្រព័ន្ធស្វែងរករបស់វេទិកាស្ទ្រីមមានភាពងាយស្រួលប្រើប្រាស់ ដែលជួយឲ្យអ្នកប្រើប្រាស់អាចស្វែងរកមាតិកាដែលចង់មើលបានយ៉ាងលឿន និងមានប្រសិទ្ធភាព។ វាជួយផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោក ជាពិសេស តាមរយៈភាពយន្តខ្មែរដែលមាននៅលើវេទិកាអន្តរជាតិ។ សរុបមក វេទិកាស្ទ្រីមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូរទម្លាប់នៃការទស្សនាភាពយន្តនៅកម្ពុជា។ វាមិនត្រឹមតែផ្ដល់ភាពងាយស្រួលដល់អ្នកទស្សនាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់ឧស្សាហកម្មភាពយន្តក្នុងស្រុកក្នុងការរីកចម្រើន និងទៅដល់ទស្សនិកជនកាន់តែច្រើនផងដែរ។